ការយល់ដឹងអំពីសញ្ញាធម្មជាតិ និងព័ត៌មានពីប្រភពផ្លូវការ គឺជាគន្លឹះដ៏សំខាន់ក្នុងការត្រៀមខ្លួនបង្ការ និងកាត់បន្ថយហានិភ័យពីព្យុះ។ ពពកគឺជាសូចនាករធម្មជាតិដ៏សំខាន់មួយនៃអាកាសធាតុ ដោយការសង្កេតមើលរូបរាង ពណ៌ និងកម្ពស់របស់ពពកអាចជួយព្យាករណ៍ពីការមកដល់នៃព្យុះបានមុនពេលវេលា ជាពិសេសសម្រាប់អ្នកដែលគ្មានឧបករណ៍ទំនើប។ សម្រាប់ពពកខ្មៅងងឹត ឬពពកផ្គររន្ទះ ពពកប្រភេទនេះគឺជាពពកដ៏ធំសម្បើមបំផុត ហើយមានរូបរាងជាប៉មខ្ពស់ៗ ដែលលាតសន្ធឹងពីផ្ទៃដីរហូតដល់កម្ពស់ខ្ពស់ក្នុងបរិយាកាស ជួនកាលរហូតដល់ ១២ គីឡូម៉ែត្រ ឬខ្ពស់ជាងនេះ។ ផ្នែកខាងលើនៃពពកអាចមើលឃើញមានសភាពរាបស្មើដូចជាដែកគោល ឬអន្ទង់អាំង ដែលបណ្តាលមកពីខ្យល់បក់ខ្លាំងនៅរយៈកម្ពស់ខ្ពស់។ ពពកទាំងនេះមានពណ៌ប្រផេះចាស់ ឬខ្មៅងងឹតខ្លាំងដោយសារតែកំហាប់ទឹក និងទឹកកកច្រើននៅក្នុងនោះ។ ផ្នែកខាងក្រោមនៃពពកអាចមើលឃើញមានសភាពរញ៉េរញ៉ៃ ឬមានពពកតូចៗ ដែលបង្ហាញពីចលនាខ្យល់ខ្លាំងនៅខាងក្រោម។ ពពកខ្មៅងងឹត ឬពពកផ្គររន្ទះ គឺជាសញ្ញាជាក់លាក់ និងគួរឱ្យព្រួយបារម្ភមួយដែលបង្ហាញពីព្យុះផ្គររន្ទះធំៗ និងខ្លាំង។ វាជាលទ្ធផលនៃការកើនឡើងលឿន និងខ្លាំងនៃចំហាយទឹកក្តៅពីដីឡើងទៅលើផ្ទៃមេឃ ហើយពពកប្រភេទនេះនាំមកជាមួយនូវ ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង ឬខ្យល់កន្ត្រាក់។ ចំណែកប្រភេទពពកអំបោះជាពពកស្តើងៗ មានរាងដូចជាសរសៃអំបោះ រោមសត្វ ឬអំបោស ដែលស្ថិតនៅកម្ពស់ខ្ពស់បំផុតក្នុងបរិយាកាស លើសពី ៦ គីឡូម៉ែត្រ។ ការព្យាករណ៍ បើទោះជាពពក អំបោះ ជាធម្មតាបង្ហាញពីអាកាសធាតុល្អក៏ដោយ ប្រសិនបើពពកអំបោះចាប់ផ្តើមកើនឡើងកាន់តែច្រើន កាន់តែក្រាស់ មិនសូវថ្លា ហើយរាលដាលពីទិសមួយទៅទិសមួយទៀតនោះវាអាចជាសញ្ញាដំបូងនៃព្យុះ ឬប្រព័ន្ធសម្ពាធទាបធំមួយ។ ការកើនឡើងរបស់វាអាចបង្ហាញពីចលនាខ្យល់ក្តៅកើនឡើងមុនព្យុះធំមកដល់ ឬជាសញ្ញានៃរណសិរ្សអាកាសធាតុក្តៅដែលកំពុងតែមកដល់។ ប្រសិនបើពពកអំបោះ ត្រូវបានតាមពីក្រោយដោយពពកថ្លាដូចវាំងននដែលបង្កើតជាហាឡូជុំវិញព្រះអាទិត្យ ឬព្រះច័ន្ទ នោះវាទំនងជានឹងមានភ្លៀងធ្លាក់ក្នុងរយៈពេល ១២ ទៅ ២៤ ម៉ោងខាងមុខ។ សម្រាប់់ពពកមួយប្រភេទទៀតជាពពកនៅកម្ពស់កណ្តាលប្រហែល ២ ទៅ ៦ គីឡូម៉ែត្រ ដែលមានលក្ខណៈជាដុំៗមូលៗតូចៗ ឬជាស្រទាប់ៗមានរាងដូចរលក ឬជញ្ជីងត្រី។ ការកើនឡើង និងរាលដាលលឿននៃពពកទាំងនេះ ជាពិសេសប្រសិនបើវាមានពណ៌ប្រផេះចាស់ ឬចាប់ផ្តើមគ្របដណ្តប់ផ្ទៃមេឃធំទូលាយ។ វាអាចជាសញ្ញាដំបូងនៃប្រព័ន្ធសម្ពាធទាបកំពុងខិតជិត ដែលអាចនាំមកនូវការប្រែប្រួលអាកាសធាតុ ឬព្យុះនៅប៉ុន្មានម៉ោងខាងមុខ។ ពពកទាំងនេះបង្ហាញថាមានសំណើម និងចលនាខ្យល់កើនឡើងនៅក្នុងបរិយាកាសខាងលើ ដែលជារឿយៗកើតឡើងមុនពេលព្យុះធំមួយមកដល់។ សម្រាប់ការព្យាករណ៍តាមរយៈខ្យល់វិញគឺជាសូចនាករធម្មជាតិដ៏សំខាន់មួយទៀតដែលអាចជួយព្យាករណ៍ពីការមកដល់នៃព្យុះបានយ៉ាងមានប្រសិទ្ធភាព។ ការសង្កេតមើលទិសដៅ ល្បឿន និងបម្រែបម្រួលសីតុណ្ហភាពរបស់ខ្យល់អាចផ្តល់ព័ត៌មានដ៏សំខាន់អំពីការប្រែប្រួលអាកាសធាតុដែលនឹងកើតឡើង។ ជាធម្មតា ខ្យល់មានទិសដៅថេរនៅរដូវកាលណាមួយ ឬនៅតំបន់ជាក់លាក់ណាមួយ ប៉ុន្តែប្រសិនបើខ្យល់ចាប់ផ្តើមបក់បោកពីទិសផ្សេងៗគ្នាឬផ្លាស់ប្តូរទិសដៅយ៉ាងលឿន និងខុសពីធម្មតានោះវាអាចជាសញ្ញាដ៏ច្បាស់លាស់មួយនៃការបង្កើតប្រព័ន្ធសម្ពាធទាប ឬព្យុះត្រូពិចកំពុងខិតជិត។ អ្នកនេសាទតាមសមុទ្រអាចសង្កេតឃើញទិសដៅខ្យល់ប្រែប្រួលខ្លាំង ដែលធ្វើឱ្យការបើកទូកពិបាក។ ការប្រែប្រួលទិសដៅខ្យល់ខ្លាំងបែបនេះបង្ហាញពីភាពមិនប្រក្រតីនៅក្នុងបរិយាកាស ដែលបណ្តាលមកពីការបង្កើតរណសិរ្សអាកាសធាតុ ។ ពោលគឺតំបន់ប្រឈមមុខគ្នារវាងម៉ាស់ខ្យល់ពីរដែលមានសីតុណ្ហភាព និងសំណើមខុសគ្នា។ ចលនានៃប្រព័ន្ធសម្ពាធទាប ដែលជាមូលហេតុនៃព្យុះក៏អាចបណ្តាលឱ្យខ្យល់បក់ចូលទៅកាន់ចំណុចកណ្តាលនៃសម្ពាធទាបនោះពីគ្រប់ទិសទីផងដែរ។ ល្បឿនខ្យល់កើនឡើងខ្លាំង និងជាបន្តបន្ទាប់វាគឺជាសញ្ញាដ៏ច្បាស់មួយនៃព្យុះកំពុងខិតជិត។ នៅតាមសមុទ្រ អ្នកនេសាទអាចសង្កេតមើលរលកសមុទ្រថាមានកម្ពស់ខ្ពស់ កាន់តែធំ រលករំកិលមកលឿន និងបែកពពុះសខ្លាំង ដែលជាសញ្ញានៃកម្លាំងខ្យល់កើនឡើង។ ការកើនឡើងល្បឿនខ្យល់បង្ហាញពីភាពខុសគ្នានៃសម្ពាធបរិយាកាសកាន់តែខ្លាំង។ ព្យុះត្រូវបានបង្កើតឡើងដោយប្រព័ន្ធសម្ពាធទាបខ្លាំង ហើយខ្យល់តែងតែបក់ពីតំបន់សម្ពាធខ្ពស់ទៅតំបន់សម្ពាធទាប។ ដូច្នេះ ការកើនឡើងល្បឿនខ្យល់គឺជាការឆ្លើយតបទៅនឹងការធ្លាក់ចុះយ៉ាងលឿននៃសម្ពាធបរិយាកាស ដែលជាសញ្ញាដ៏សំខាន់មួយនៃព្យុះ។ ចំណែកខ្យល់ប្រែជាក្តៅ ឬត្រជាក់ខុសពីធម្មតាទោះបីជាមេឃស្រឡះក៏ដោយ នោះអាចជាសញ្ញានៃការផ្លាស់ប្តូរម៉ាស់ខ្យល់ដ៏ធំ។ ការផ្លាស់ប្តូរម៉ាស់ខ្យល់ ម៉ាស់ខ្យល់ក្តៅ ឬត្រជាក់ អាចបង្កជាការបង្កើតរណសិរ្សអាកាសធាតុ។ រណសិរ្សទាំងនេះ រណសិរ្សក្តៅ រណសិរ្សត្រជាក់ គឺជាតំបន់ប្រឈមមុខគ្នារវាងម៉ាស់ខ្យល់ពីរដែលមានសីតុណ្ហភាព និងសំណើមខុសគ្នា។ នៅពេលដែលរណសិរ្សទាំងនេះឆ្លងកាត់តំបន់ណាមួយ ពួកវាអាចនាំមកនូវព្យុះផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង ការធ្លាក់ចុះសីតុណ្ហភាពភ្លាមៗ ឬការប្រែប្រួលអាកាសធាតុយ៉ាងគំហុក។ ការផ្សាយតាមវិទ្យុ នៅតែដើរតួនាទីយ៉ាងសំខាន់ និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការផ្តល់ព័ត៌មានបន្ទាន់អំពីស្ថានភាពអាកាសធាតុ និងការព្រមានពីព្យុះ ។ ជាពិសេសនៅតំបន់ដាច់ស្រយាលឬទីជនបទដែលគ្មានសេវាទូរស័ព្ទ ឬអុីនធឺណិត។ វាជាប្រភពព័ត៌មានផ្លូវការ និងអាចទុកចិត្តបាន ដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្ស។ ក្រសួងធនធានទឹក និងឧតុនិយម ឬមជ្ឈមណ្ឌលឧតុនិយមជាតិ គឺជាប្រភពព័ត៌មានផ្លូវការ និងគួរឱ្យទុកចិត្តបំផុត។ ពួកគេមានឧបករណ៍ទំនើប ដូចជា រ៉ាដាអាកាសធាតុ រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញាលើផ្ទៃដី និងម៉ូដែលព្យាករណ៍កុំព្យូទ័រ ដើម្បីតាមដាន និងព្យាករណ៍ចលនានៃព្យុះជាមួយនឹងភាពត្រឹមត្រូវខ្ពស់។ វិទ្យុជាមធ្យោបាយលឿនបំផុតសម្រាប់ពួកគេក្នុងការផ្សាយព័ត៌មានទាំងនេះទៅកាន់មហាជន។ ការផ្សាយតាមវិទ្យុអាចផ្តល់ព័ត៌មានលម្អិត និងជាក់លាក់អំពីព្យុះដូចជាព័ត៌មានច្បាស់លាស់អំពីប្រភេទព្យុះទីតាំងបច្ចុប្បន្នរបស់វា និងចម្ងាយពីតំបន់ជាក់លាក់ណាមួយ។ នៅក្នុងនោះក៏មានព័ត៌មានអំពីទិសដៅដែលព្យុះកំពុងធ្វើដំណើរ និងល្បឿននៃចលនារបស់វា នេះជួយឱ្យប្រជាជនប៉ាន់ស្មានពេលវេលាប៉ះពាល់។ សម្រាប់ព័ត៌មានអំពីល្បឿនខ្យល់អតិបរមានៅកណ្តាលព្យុះ កម្លាំងបោកបក់នៃខ្យល់ និងកម្រិតកម្លាំងរបស់វា ដែលព័ត៌មាននេះសំខាន់សម្រាប់អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ។ ការព្យាករណ៍អំពីផ្លូវដែលព្យុះទំនងជានឹងឆ្លងកាត់ ដែលមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តជម្លៀសខ្លួន ឬចាត់វិធានការការពារ។ ពួកគេអាចជូនដំណឹងពីតំបន់ណាខ្លះដែលនឹងរងផលប៉ះពាល់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម ឬមជ្ឈមណ្ឌលឧតុនិយមជាតិ ក៏អាចប៉ាន់ស្មានអំពីពេលវេលាដែលព្យុះនឹងប៉ះពាល់ដល់តំបន់ជាក់លាក់ណាមួយ ឧទាហរណ៍ ព្យុះនឹងបក់បោកដល់ឆ្នេរសមុទ្រក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។ ក្រសួង ឬអាជ្ញាធរតែងតែផ្តល់ការណែនាំជាក់ស្តែងអំពីអ្វីដែលប្រជាជនគួរធ្វើ ដើម្បីការពារខ្លួន និងទ្រព្យសម្បត្តិ ដូចជា ការពង្រឹងផ្ទះ ត្រៀមស្បៀងអាហារ ត្រៀមឧបករណ៍សង្គ្រោះបឋម ឬការជម្លៀសខ្លួនជាដើម។ ការផ្សាយវិទ្យុអាចមានសញ្ញាព្រមានពិសេសដើម្បីផ្តល់សញ្ញាភ្លាមៗដូចជា សញ្ញា ប៊ីប ឬសំឡេងរោទិ៍បន្លឺឡើងញឹកញាប់ ដែលជាសញ្ញាប្រកាសអាសន្នមុននឹងចាប់ផ្តើមផ្សាយព័ត៌មានបន្ទាន់ ឬសេចក្តីជូនដំណឹងដ៏សំខាន់។ សម្រាប់ការប្រកាស ការព្រមានព្យុះបន្ទាន់ឬអាសន្នគ្រោះធម្មជាតិគឺជាពាក្យដែលប្រើដើម្បីទាញចំណាប់អារម្មណ៍និងឲ្យសញ្ញាបានលឿនបំផុតទៅអ្នកស្តាប់។ ក្នុងករណីចាំបាច់ អាជ្ញាធរអាចប្រើប្រាស់វិទ្យុដើម្បីណែនាំប្រជាជនឱ្យជម្លៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាពដែលបានកំណត់ ឬចាត់វិធានការការពារភ្លាមៗ ដូចជាការបិទទ្វារបង្អួច ការផ្តាច់ចរន្តអគ្គិសនីជាដើម។ សម្រាប់អ្នកនេសាទ អ្នកបើកទូក ឬអ្នកធ្វើដំណើរតាមសមុទ្រ ការប្រើប្រាស់វិទ្យុ VHF ដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមក គឺជាវិធីដ៏សំខាន់មួយក្នុងការទទួលបានព័ត៌មានផ្ទាល់ពីស្ថានភាពអាកាសធាតុនៅតំបន់ផ្សេងៗគ្នានៃសមុទ្រ។ ព័ត៌មានទាំងនេះជាទិន្នន័យជាក់ស្តែងពីទីតាំងផ្ទាល់ ដែលអាចខុសពីការព្យាករណ៍ទូទៅ។ ពួកគេអាចដឹងព័ត៌មានសំខាន់ៗអំពី ស្ថានភាពរលក និងចរន្តទឹក ល្បឿន និងទិសដៅខ្យល់ ការកកើតពពកព្យុះ និងការណែនាំផ្លូវសុវត្ថិភាព។